មុនឆ្នាំ ១៩៧៥ ប្រទេសកម្ពុជាមានឧស្សាហកម្មភាពយន្តរីកចម្រើនយ៉ាងខ្លាំង ដែលគេតែងហៅថា យុគសម័យមាស។ ប៉ុន្តែក្រោយឆ្នាំ ១៩៧៥ រដ្ឋាភិបាលខ្មែរក្រហមបានបំផ្លិចបំផ្លាញវិស័យនេះយ៉ាងសាហាវព្រៃផ្សៃ ដោយសារពួកគេយល់ថា ភាពយន្តគឺជាឧបករណ៍នៃវប្បធម៌បរទេស និងជាសត្រូវនៃបដិវត្តន៍។ ខ្សែភាពយន្តដើម ដែលជាស្នាដៃដ៏មានតម្លៃនៃយុគសម័យមាស ត្រូវបានដុតកម្ទេចចោល ឬបោះចោលទៅតាមកាលវេលា។ រោងកុនទាំងអស់ នៅក្នុងទីក្រុងត្រូវបានបិទទ្វារ ហើយអាគារខ្លះត្រូវបានផ្លាស់ប្តូរទៅជាឃ្លាំង ឬកន្លែងឃុំឃាំងវិញ។ ការបំផ្លាញនេះបានធ្វើឲ្យខ្សែភាពយន្តភាគច្រើនរបស់ខ្មែរមុនឆ្នាំ ១៩៧៥ ត្រូវបាត់បង់ទាំងស្រុង។ វាគឺជាការបំផ្លាញដ៏អាក្រក់បំផុត ដែលបានកាត់ផ្តាច់ឫសគល់នៃវិស័យភាពយន្តខ្មែរ។ ខ្មែរក្រហមបានចាត់ទុក អ្នកដឹកនាំរឿង តារាសម្តែង និងសិល្បករ ទាំងអស់ថាជាបញ្ញវន្ត និងជាសត្រូវរបស់បដិវត្តន៍ផងដែរ។ ដោយពួកគេត្រូវបានចាប់ខ្លួន សួរចម្លើយ និងបញ្ជូនទៅកាន់ជំរុំពលកម្ម ឬសម្លាប់ចោលនៅតាមវាលពិឃាត។ ការបាត់បង់ មនុស្សជំនាន់មុន ដែលជាអ្នកមានចំណេះដឹង និងជំនាញក្នុងការផលិតភាពយន្ត បានធ្វើឲ្យចំណេះដឹងទាំងនោះមិនអាចបន្តទៅមនុស្សជំនាន់ក្រោយបានឡើយ។ ផលប៉ះពាល់ដ៏ធំបំផុតគឺការបាត់បង់ស្ទើរតែទាំងស្រុងនូវភាពយន្តខ្មែរមុនឆ្នាំ ១៩៧៥។ ដោយក្នុងចំណោមភាពយន្តជាង ៤០០ រឿងដែលត្រូវបានផលិតក្នុង យុគសម័យមាស មានតែភាពយន្តតិចតួចបំផុតប៉ុណ្ណោះដែលនៅសេសសល់។ ភាពយន្តទាំងនេះមិនមែនគ្រាន់តែជាការកម្សាន្តនោះទេ ប៉ុន្តែជាឯកសារប្រវត្តិសាស្ត្រដែលមិនអាចកាត់ថ្លៃបាន ព្រោះវាបានកត់ត្រាពីរបៀបរស់នៅ សម្លៀកបំពាក់ តន្ត្រី និងទស្សនៈរបស់សង្គមខ្មែរក្នុងទសវត្សរ៍ទី៦០។ ការបាត់បង់នេះបានបន្សល់ទុកនូវ ចន្លោះប្រហោងដ៏ធំមួយ ក្នុងប្រវត្តិសាស្ត្រវប្បធម៌ខ្មែរ។ លើសពីនេះទៅទៀត ការបាត់បង់ធនធានមនុស្ស និងចំណេះដឹងនេះគឺជាផលប៉ះពាល់ដ៏ធំបំផុត។ ការសម្លាប់ និងការបាត់ខ្លួនរបស់អ្នកដឹកនាំរឿង តារាសម្តែង និងសិល្បករសំខាន់ៗបានធ្វើឲ្យ ចំណេះដឹង និងជំនាញ ក្នុងការផលិតភាពយន្តត្រូវកាត់ផ្តាច់ទាំងស្រុង។ ដូច្នេះហើយ នៅពេលដែលសង្គមបានងើបឡើងវិញ វិស័យភាពយន្តត្រូវតែចាប់ផ្តើមពីដំបូង ដោយគ្មានអ្នកណែនាំ ឬគ្រូបង្រៀនដែលមានបទពិសោធន៍។ ឧស្សាហកម្មភាពយន្តបានដួលរលំទាំងស្រុង ដែលមិនមែនត្រឹមតែបាត់បង់ភាពយន្ត និងមនុស្សនោះទេ ប៉ុន្តែក៏បាត់បង់ ហេដ្ឋារចនាសម្ព័ន្ធភាពយន្តទាំងមូល ផងដែរ។ ការងើបឡើងវិញនៃឧស្សាហកម្មភាពយន្តខ្មែរក្រោយរបបខ្មែរក្រហមគឺជាដំណើរដ៏លំបាកមួយដែលចំណាយពេលជាច្រើនទសវត្សរ៍។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ វិស័យភាពយន្តបានចាប់ផ្តើមផលិតឡើងវិញបន្តិចម្តងៗ។ ក្នុងសម័យនេះ រដ្ឋាភិបាលបានបង្កើតនូវ រោងភាពយន្តផលិតកម្មរដ្ឋ ហើយមានការគាំទ្រពីប្រទេសសង្គមនិយមមួយចំនួន។ ភាពយន្តដែលបានផលិតឡើងក្នុងសម័យនេះ ភាគច្រើនជាភាពយន្តដែលមានប្រធានបទនយោបាយដូចជា ការតស៊ូប្រឆាំងនឹងខ្មែរក្រហម ឬការផ្សព្វផ្សាយ។ ទោះបីជាចំនួនភាពយន្តមានតិចតួចក៏ដោយ ក៏វាបានក្លាយជាជំហានដំបូងដ៏សំខាន់សម្រាប់ការស្តារវិស័យនេះឡើងវិញ។ ក្រោយពីប្រទេសកម្ពុជាមានស្ថិរភាពនយោបាយ សហគ្រិនឯកជនបានចាប់ផ្តើមបង្កើត ក្រុមហ៊ុនផលិតកម្មភាពយន្ត ឡើងវិញ។ អ្នកផលិត និងអ្នកដឹកនាំរឿងជំនាន់ថ្មីជាច្រើនបានងើបឡើង ដោយភាគច្រើនជាអ្នកដែលបានសិក្សានៅក្រៅប្រទេស ឬបានរៀនដោយខ្លួនឯង។ ភាពយន្តភាគច្រើនក្នុងសម័យនេះផ្តោតលើទីផ្សារ ដោយផលិតរឿងបែបកំប្លែង មនោសញ្ចេតនា និងខ្មោច ដែលមានតម្លៃផលិតដើមទាបដើម្បីទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនឡើងវិញ។ ពីឆ្នាំ២០១០មកដល់ពេលបច្ចុប្បន្ន ត្រូវបានចាត់ទុកជាយុគសម័យរុងរឿងទីពីរនៃវិស័យភាពយន្តខ្មែរ ដែលបានរួមចំណែកពីកត្តាសំខាន់ៗជាច្រើន។ ដោយការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលបានធ្វើឲ្យការផលិតភាពយន្តមានភាពងាយស្រួល និងអាចសម្រេចបាននូវគុណភាពខ្ពស់ដោយចំណាយតិចជាងមុន។ ហើយអ្នកដឹកនាំរឿងវ័យក្មេងជាច្រើនរូបបានបង្ហាញស្នាដៃដែលមានគុណភាពខ្ពស់ និងគំនិតច្នៃប្រឌិតថ្មីៗ។ មួយវិញទៀត មានការផលិតភាពយន្តរួមគ្នាជាមួយប្រទេសដទៃកាន់តែច្រើនឡើង ដែលបានជួយដល់ការផ្តល់មូលនិធិ ការចែករំលែកបទពិសោធន៍ និងការនាំយកភាពយន្តខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។ ភាពយន្តខ្មែរបច្ចុប្បន្នមានភាពចម្រុះទាំងប្រធានបទ និងប្រភេទ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស។ ទន្ទឹមនឹងនេះការបំផ្លិចបំផ្លាញឧស្សាហកម្មភាពយន្តខ្មែរដោយរបបខ្មែរក្រហមបានបន្សល់ទុកនូវមេរៀន និងបទពិសោធន៍ដ៏មានតម្លៃជាច្រើនសម្រាប់មនុស្សជំនាន់ក្រោយ។ បទពិសោធន៍ដ៏ឈឺចាប់នេះបានបង្ហាញយ៉ាងច្បាស់ថា សិល្បៈ និងវប្បធម៌គឺមាន ភាពផុយស្រួយខ្លាំង ហើយអាចត្រូវបានបំផ្លាញយ៉ាងងាយដោយមនោគមវិជ្ជាជ្រុលនិយម។ ការបាត់បង់ភាពយន្តស្ទើរតែទាំងអស់មុនឆ្នាំ ១៩៧៥ បានបង្ហាញពី សារៈសំខាន់ជាចម្បងនៃការបង្កើតបណ្ណសារជាតិ ដើម្បីរក្សាទុកនូវស្នាដៃសិល្បៈវប្បធម៌។ ភាពយន្តមិនមែនត្រឹមតែជាការកម្សាន្តនោះទេ ប៉ុន្តែជាឯកសារប្រវត្តិសាស្ត្រដែលកត់ត្រាពីសង្គមខ្មែរផងដែរ។ ដោយការបាត់បង់ឯកសារទាំងនេះបានធ្វើឲ្យអ្នកជំនាន់ក្រោយខកខានក្នុងការសិក្សាពីប្រវត្តិសាស្ត្រ និងការរីកចម្រើនរបស់ប្រទេសខ្លួន។ ទោះបីជាបានជួបប្រទះនូវការបំផ្លិចបំផ្លាញដ៏ធំក៏ដោយ ក៏វិស័យភាពយន្តខ្មែរបានបង្ហាញពី ភាពអត់ធន និងស្មារតីតស៊ូ ដើម្បីងើបឡើងវិញពីបាតដៃទទេ។ អ្នកដឹកនាំរឿង និងសិល្បករជំនាន់ថ្មីបានចាប់ផ្តើមកសាងឧស្សាហកម្មនេះឡើងវិញពីចំណុចសូន្យ ដោយមិនមានធនធាន ឬចំណេះដឹងពីមុនមក។